ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញ និងទីក្រុងធំៗផ្សេងទៀតនៅកម្ពុជា បានជំរុញឱ្យវិស័យសំណង់ក្លាយជាកម្លាំងចលករដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។ កំណើនអគារខ្ពស់ៗ ខុនដូ ផ្សារទំនើប ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមការដ្ឋានសំណង់។ កំណើនទីក្រុងនៅកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យសំណង់។ គម្រោងសំណង់ខ្នាតធំជាច្រើនបានលេចឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេស។ ការសាងសង់អគារពាណិជ្ជកម្ម អគារលំនៅដ្ឋាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធបានកើនឡើងយ៉ាងគំហុក។ ការកើនឡើងនេះបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការវិនិយោគបរទេស។ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជាស្ពាន ផ្លូវថ្នល់ និងប្រព័ន្ធលូទឹកក៏បានពង្រីកខ្លួនដែរ។ គម្រោងទាំងនេះតម្រូវឱ្យមានកម្លាំងពលកម្មយ៉ាងច្រើនដើម្បីដំណើរការ។ ទីក្រុងនានាដូចជាសៀមរាប និងព្រះសីហនុក៏កំពុងមានការអភិវឌ្ឍសំណង់យ៉ាងសកម្មផងដែរ។ ការរីកចម្រើននេះបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ វាជាភស្តុតាងមួយដែលបញ្ជាក់ពីទំនុកចិត្តរបស់អ្នកវិនិយោគ។ ទីក្រុងកាន់តែទំនើប ទីផ្សារការងារក៏កាន់តែរីកចម្រើនផងដែរ។ ចំពោះការដ្ឋានសំណង់មានមុខរបរជាច្រើនប្រភេទដែលទាមទារជំនាញខុសៗគ្នា។ ជាងសំណង់គឺជាកម្លាំងស្នូលក្នុងការងារសាងសង់។ មានជាងថ្ម ជាងដែក ជាងបូកស៊ីម៉ង់ត៍ ជាងឈើ និងជាងទឹកជាដើម។ អ្នកខ្លះធ្វើការជាកម្មករទូទៅដែលជួយលើកដាក់សម្ភារៈសំណង់។ ជាងផ្សារដែកមានតួនាទីផ្សារដែកដើម្បីពង្រឹងគ្រឹះអគារ។ ជាងភ្លើងទទួលខុសត្រូវលើប្រព័ន្ធអគ្គិសនីក្នុងអគារ។ ជាងដំបូលធ្វើការលើដំបូលអគារឱ្យបានត្រឹមត្រូវ។ អ្នករៀបចំសសរគ្រឹះជាអ្នកទទួលខុសត្រូវលើការបុកគ្រឹះនិងរៀបចំគ្រឹះឱ្យរឹងមាំ។ ជាងការ៉ូឡាជាអ្នករៀបចំកម្រាលឥដ្ឋនិងជញ្ជាំង។ ក៏មានជាងលាបថ្នាំ ជាងការិយាល័យ និងវិស្វករផងដែរ។ អ្នកទាំងអស់នេះធ្វើការជាមួយគ្នាដើម្បីបញ្ចប់គម្រោងសំណង់មួយ។ មុខរបរនីមួយៗសុទ្ធតែមានសារៈសំខាន់ក្នុងការកសាងអគារដែលមានគុណភាព។ ពួកគេរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យនេះ។ បរិយាកាសការងារនៅតាមការដ្ឋានសំណង់ជាទូទៅមានលក្ខណៈតានតឹងនិងទាមទារកម្លាំងខ្លាំង។ កម្មករត្រូវធ្វើការនៅក្រោមពន្លឺថ្ងៃ និងត្រូវប្រឈមនឹងអាកាសធាតុផ្សេងៗ។ ម៉ោងការងារអាចវែង ហើយការសម្រាកមិនទៀងទាត់។ ក្រុមហ៊ុនខ្លះមានលក្ខខណ្ឌល្អ ប៉ុន្តែខ្លះទៀតអាចមិនបានល្អ។ កម្មករតែងតែទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃឬប្រចាំសប្តាហ៍។ ក៏ប៉ុន្តែការងារនេះអាចមិនមានលំនឹងជានិច្ច។ បច្ចុប្បន្ន មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុវត្ថិភាពការងារ។ ក្រុមហ៊ុនធំៗបានផ្តល់ឧបករណ៍ការពារដូចជាមួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើងសុវត្ថិភាព។ ការងារនៅទីនេះទាមទារឱ្យមានការសហការល្អ។ ការប្រាស្រ័យទាក់ទងរវាងថ្នាក់លើ និងកម្មករមានសារៈសំខាន់ណាស់។ ក្រុមហ៊ុនខ្លះក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញបន្ថែមផងដែរ។ បរិយាកាសការងារអាចប្រែប្រួលអាស្រ័យលើក្រុមហ៊ុននីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ កម្មករតែងតែធ្វើការយ៉ាងលំបាកដើម្បីសម្រេចការងារ។ ការងារសំណង់មានគុណសម្បត្តិនិងបញ្ហាប្រឈមជាច្រើន។ ចំពោះគុណសម្បត្តិរួមមាន ប្រាក់ចំណូលសមរម្យសម្រាប់អ្នកដែលគ្មានជំនាញខ្ពស់។ វាក៏ផ្តល់ឱកាសក្នុងការរៀនសូត្រជំនាញថ្មីៗពីការងារជាក់ស្តែងផងដែរ។ កម្មករអាចរកប្រាក់ចំណូលបានភ្លាមៗដើម្បីចិញ្ចឹមគ្រួសារ។ ពួកគេអាចចូលរួមចំណែកផ្ទាល់ក្នុងការកសាងប្រទេស។ ទោះបីយ៉ាងនេះក្តី ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។ បញ្ហាប្រឈមធំបំផុតគឺហានិភ័យសុវត្ថិភាព។ គ្រោះថ្នាក់អាចកើតឡើងដោយចៃដន្យនិងបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។ ការងារនេះក៏ទាមទារកម្លាំងកាយខ្លាំងដែលអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង។ កម្មករខ្លះអាចប្រឈមនឹងការទទួលបានប្រាក់ឈ្នួលយឺតយ៉ាវ។ ការប្រកួតប្រជែងតម្លៃកម្លាំងពលកម្មក៏អាចធ្វើឱ្យប្រាក់ចំណូលថយចុះផងដែរ។ លក្ខខណ្ឌការងារនៅតែមិនទាន់ល្អគ្រប់គ្រាន់ ការខ្វះការការពារការងារអាចបង្កបញ្ហាធ្ងន់ធ្ងរ។ ការងារនេះត្រូវការការលះបង់និងការតស៊ូខ្លាំង។ ដើម្បីធានានូវការរីកចម្រើនប្រកបដោយចីរភាព វិស័យសំណង់នៅកម្ពុជាត្រូវតែពង្រឹងបន្ថែមទៀត។ រដ្ឋាភិបាលនិងក្រុមហ៊ុនគួរតែបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពការងារ។ ការបណ្តុះបណ្តាលជំនាញថ្មីៗដល់កម្មករគួរតែត្រូវបានលើកកម្ពស់។ បច្ចេកវិទ្យាទំនើបក្នុងការសាងសង់ក៏គួរតែត្រូវបានបញ្ចូលបន្ថែម។ ការប្រើប្រាស់សម្ភារៈសំណង់ប្រកបដោយប្រសិទ្ធភាពក៏ជាទិសដៅមួយផងដែរ។ ការអនុវត្តស្តង់ដារគុណភាពសំណង់អន្តរជាតិក៏មានសារៈសំខាន់។ ការការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករគឺជាការចាំបាច់។ ការផ្តល់ប្រាក់ខែសមរម្យនិងលក្ខខណ្ឌការងារល្អនឹងជួយទាក់ទាញកម្លាំងពលកម្ម។ កំណើនទីក្រុងនឹងបន្តជំរុញវិស័យសំណង់ឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែងគឺមានសារៈសំខាន់។ ការវិនិយោគលើវិស័យនេះនឹងបន្តកើនឡើង។ ការងារនេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគត។